ល្ខោនស្រមោលស្បែកធំ គឺជាទម្រង់សិល្បៈវប្បធម៌អរូបីដ៏សំខាន់របស់កម្ពុជា ដែលត្រូវបានសម្តែងក្នុងពិធីបុណ្យប្រពៃណីជាតិធំៗ។ ការសម្តែងល្ខោនស្បែកធំក្នុងពិធីបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យភ្ជុំបិណ្ឌ មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែមានសារៈសំខាន់យ៉ាងជ្រាលជ្រៅផ្នែកជំនឿ និងវប្បធម៌។ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលជាការចាប់ផ្តើមនៃឆ្នាំថ្មី ការសម្តែងល្ខោនស្រមោលស្បែកធំ ត្រូវបានគេរៀបចំឡើងជាញឹកញាប់ ដើម្បីអបអរ និងបួងសួងសុំសេចក្តីសុខក្នុងឆ្នាំថ្មី។ ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ល្ខោនស្រមោលស្បែកខ្មែរ ត្រូវបានគេរៀបចំសម្តែងយ៉ាងទូលំទូលាយនៅតាមវត្តអារាម និងនៅតាមសហគមន៍ជាច្រើន។ វត្តអារាមដើរតួនាទីជាមជ្ឈមណ្ឌលនៃការជួបជុំសហគមន៍ ហើយការសម្តែងល្ខោនស្បែកធំបានក្លាយជាផ្នែកមួយនៃការអបអរ និងការកម្សាន្តប្រចាំឆ្នាំ។ ការសម្តែងល្ខោនស្រមោលស្បែកធំត្រូវបានធ្វើឡើងនៅពេលយប់ ដោយសារវាអាស្រ័យលើពន្លឺ និងស្រមោលដើម្បីបង្ហាញតួអង្គ។ ពន្លឺត្រូវបានបញ្ចាំងពីក្រោយផ្ទាំងក្រណាត់ស ខណៈដែលអ្នកសម្តែងធ្វើចលនារូបស្បែកឆ្លាក់នៅពីក្រោយផ្ទាំងនោះ។ ការសម្តែងនេះមិនអាចខ្វះបាននូវការចូលរួមរបស់ វង់ភ្លេងពិណពាទ្យ ដែលផ្តល់នូវតន្ត្រីប្រពៃណីដើម្បីបង្កើតបរិយាកាសដ៏អស្ចារ្យ និងកំណត់ចង្វាក់នៃការនិទានរឿង។ ប្រធានបទសំខាន់នៃការសម្តែងល្ខោនស្រមោលស្បែកធំ ជាទូទៅគឺដកស្រង់ចេញពី រឿងរាមកេរ្តិ៍ ដែលជាវីរកថាដ៏ល្បីល្បាញរបស់ខ្មែរ។ ការសម្តែងរឿងរាមកេរ្តិ៍ក្នុងពិធីបុណ្យចូលឆ្នាំថ្មី គឺជាការរំលឹកដល់ជំនឿ សីលធម៌ និងប្រវត្តិសាស្ត្រ ដែលឆ្លុះបញ្ចាំងពីគុណតម្លៃល្អៗសម្រាប់ឆ្នាំថ្មី។ ការសម្តែងល្ខោនស្រមោលស្បែកធំ គឺជាវប្បធម៌ដ៏សំខាន់ដែលជួយថែរក្សាប្រពៃណី។ វាជាឱកាសសម្រាប់អ្នកជំនាញសិល្បៈចាស់ៗ ក្នុងការបង្ហាញនូវទេពកោសល្យ និងចំណេះដឹងរបស់ខ្លួនទៅកាន់ទស្សនិកជន។ លើសពីនេះ វាជាពេលវេលាដ៏មានតម្លៃសម្រាប់ការ រួមចំណែក និង ផ្ទេរចំណេះដឹង រវាងមនុស្សជំនាន់ចាស់ និងមនុស្សជំនាន់ថ្មី ដើម្បីធានាថា សិល្បៈដ៏កម្រនេះនៅតែបន្តរស់រវើកក្នុងសហគមន៍។ បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏សំខាន់ដែលប្រារព្ធឡើងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ព្រលឹងបុព្វបុរស។ ការសម្តែងល្ខោនស្រមោលស្បែកធំ ក្នុងអំឡុងពេលនេះ មានលក្ខណៈជាពិធីសាសនាជាងការកម្សាន្ត។ ល្ខោនស្រមោលស្បែកធំ ដើរតួនាទីយ៉ាងសំខាន់ និងមានន័យជ្រាលជ្រៅក្នុងអំឡុងពេល ពិធីបុណ្យភ្ជុំបិណ្ឌ។ ក្នុងបរិបទនៃពិធីបុណ្យនេះ ការសម្តែងល្ខោនស្បែកធំ ត្រូវបានចាត់ទុកជាផ្នែកមួយនៃពិធីកម្មសាសនា និងជាការបង្ហាញនូវជំនឿយ៉ាងមុតមាំ។ នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ល្ខោនស្រមោលស្បែកធំ ត្រូវបានគេសម្តែងជាការ បួងសួង ការថ្វាយបង្គំ ឬការឧទ្ទិស។ ការសម្តែងនេះមានគោលបំណងសំខាន់ពីរគឺ គោរពដល់ព្រះសង្ឃដែលគង់នៅវត្ត ហើយឧទ្ទិសកុសលផលបុណ្យ និងការគោរពជូនដល់ ព្រលឹងបុព្វបុរស ដែលបានចែកឋានទៅ។ វាជាមធ្យោបាយមួយក្នុងការភ្ជាប់ទំនាក់ទំនងរវាងមនុស្សមានជីវិត និងដួងវិញ្ញាណក្ខន្ធបុព្វបុរសតាមរយៈសិល្បៈ។ ការសម្តែងល្ខោនស្បែកធំក្នុងពិធីបុណ្យភ្ជុំបិណ្ឌ មិនមែនគ្រាន់តែជាការកម្សាន្តនោះទេ ប៉ុន្តែវាជាផ្នែកមួយនៃការ ធ្វើបុណ្យ។ តាមជំនឿខ្មែរ ការចូលរួម ឬរៀបចំការសម្តែងនេះ ត្រូវបានគេចាត់ទុកថាជាការបួងសួងសុំសេចក្តីសុខ និងសេចក្តីចម្រើនសម្រាប់ក្រុមគ្រួសារ និងសហគមន៍។ ព្រមជាមួយគ្នានេះ វាក៏ជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការ ថែរក្សាប្រពៃណី សិល្បៈបុរាណឱ្យនៅគង់វង្ស។ ការសម្តែងជាប្រចាំក្នុងពិធីបុណ្យសំខាន់ៗដូចជាភ្ជុំបិណ្ឌ ជួយធានានូវ និរន្តរភាព នៃសិល្បៈល្ខោនស្រមោលស្បែកធំ។ វាមិនត្រឹមតែជាការបង្ហាញវប្បធម៌ដល់សាធារណជនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសដ៏ល្អសម្រាប់ ផ្តល់ជំនាញ និងលើកទឹកចិត្តដល់សិល្បករ។ ការអនុវត្តជាទៀងទាត់អនុញ្ញាតឱ្យសិល្បករជំនាន់មុនអាចផ្ទេរចំណេះដឹង និងបច្ចេកទេសដល់យុវជនជំនាន់ក្រោយ ដើម្បីធានាថាសិល្បៈដ៏កម្រនេះនឹងមិនបាត់បង់ទៅតាមជំនាន់។